ចេកឆាបគឺជាចំណីលាងមាត់ដែលប្រជាជនខ្មែរមិនថា ក្មេង ឬចាស់និយមញុាំលេងក្នុងពេលសម្រាក និងក្រោយពេលញុំាបាយរួច។ បើនិយាយពីរបៀបធ្វើវិញ គឺមិនមានអ្វីស្មុគស្មាញ និងពិបាកធ្វើទេ។ ការធ្វើចេកឆាបគឺងាយស្រួលទេ ក៏ប៉ុន្តែ នៅពេលយើងយកវាទៅឆឹងជាមួយស្ករ យើងត្រូវដឹងពីគន្លឹះខ្លះៗ ដើម្បីជួយឲ្យចេកឆាបរបស់យើងស្រួយល្អ។ សម្រាប់គ្រឿងផ្សំក្នុងការធ្វើចេកឆាបវិញ គឺមានដូចជា ចេកខ្ចី ១ ស្និត ប្រេងឆា ប័រប្រៃ ស្លឹកតើយ ៥ សន្លឹក ទឹក ២៥០ មីលីលីត្រ ស្ករស ៣០០ក្រាម និង អំបិល ១ ស្លាបព្រាកាហ្វេ។ យើងត្រូវប្រើស្លឹកតើយចំនួន ៤ ឬ ៥សន្លឹក ដើម្បីជួយឱ្យចេកឆាបរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ ជាដំបូង យើងអាចយកស្លឹកតើយមកកាត់ជាកំណាត់ខ្លីៗ។ បន្ទាប់មកទៀត យើងត្រូវយកចេកណាំវ៉ាខ្ចីមួយស្និតមកចិតសំបកឱ្យស្អាត ហើយចិតផ្នែកណាដែលខ្មៅចេញ។ នៅក្នុងការធ្វើចេកឆាប យើងអាចយកចេកមកឈូសជាបន្ទះស្ដើងៗ ឬហាន់ទទឹងជាចំណិតស្ដើងៗក៏បាន តាមចំណូលចិត្តរបស់អ្នកបរិភោគ។ ឥឡូវដោយចេករបស់យើងបានត្រៀមរួចរាល់ហើយ ជំហានបន្ទាប់យើងត្រូវយកវាទៅបំពងម្ដង។ យើងត្រូវចាក់់ខ្លាញ់ល្មមចូលទៅក្នុងខ្ទះ ទុកឲ្យវាឡើងក្ដៅ រួចបោះស្លឹកតើយចូល បំពងរហូតវាចេញក្លិនឈ្ងុយ និង ឡើងក្រៀម ទើបស្រង់វាចេញ។ ក្រោយមកទៀត យើងចាក់ចេកចែលបានហាន់ ឬ ឈូសជាបន្ទះៗចូលទៅក្នុងខ្លាញ់ ដោយបំពងវារហូតដល់ឡើងក្រហមព្រឿងៗ។ ពេលឃើញថា ចេករបស់យើងឆ្អិនបានប្រហែល ៥០ ភាគរយ ហើយ យើងត្រូវដាក់ប័រប្រៃចំនួន១ដុំចូល រួចបន្ដកូរត្រឡប់រហូតចេកឡើងក្រហម។ នៅពេលចេកឡើងក្រហម និងឆ្អិនល្មមហើយ យើងត្រូវស្រង់វាចេញពីខ្ទះ ដោយដាក់វាមួយឡែកឲ្យស្រក់ខ្លាញ់សិន។ ជំហានបន្ទាប់ យើងនាំគ្នាមកធ្វើទឹកស្ករវិញម្ដង។ យើងត្រូវចាក់ទឹកធម្មតាចំនួន ២៥០ មីលីលីត្រ ស្ករស ចំនួន ៣០០ ក្រាម អំបិល ១ ស្លាបព្រាកាហ្វេ រួចកូរចុះឡើងដល់រលាយសព្វ។ ទោះបីជាស្ករ និងអំបិលរលាយ ក៏យើងនៅតែបន្តកូរដែរ គឺរហូតដល់វាពុះ ហើយខាប់។ កាលឃើញថាទឹកស្ករខាប់ល្អហើយ យើងអាចយកចេកដែលបានបំពងរួចចាក់ចូល ប៉ុន្តែត្រូវបន្ថយភ្លើងមកនៅកម្រិតទាបសិន។ យើងត្រូវចាក់ចេកចូលម្ដងបន្តិចៗ ដើម្បីកុំឱ្យពិបាកកូរត្រឡប់។ យើងត្រូវកូរចេកជាមួយទឹកស្កររយៈ៣០វិនាទី រួចស្រង់វាចេញ។ យើងអាចបន្តធ្វើដដែលៗ រហូតអស់ចេកបំពង។ នៅពេលស្រង់ចេញ យើងត្រូវព្យាយាមសម្រក់ទឹកស្ករឲ្យអស់ រួចព្យាយាមរាយចេកនោះឃ្លាតពីគ្នា ជៀសវាងមានការស្អិតជាប់គ្នាពេលស្ងួត ឬ ត្រជាក់។ ចំណុចសំខាន់មួយទៀតដែលយើងត្រូវដឹងពេលធ្វើចេកឆាបនោះគឺ វានឹងមិនស្រួយល្អទេ បើយើងមិនបានយកវាទៅបំពងជាលើកទីពីរ។ ដូច្នេះ ក្រោយពីទុកចេកឆាបឲ្យត្រជាក់ហើយ យើងត្រូវយកវាទៅបំពងក្នុងខ្លាញ់ដែលក្ដៅជាលើកទីពីរ ប៉ុន្តែត្រឹមតែរយៈពេល១០នាទីប៉ុណ្ណោះ។ បន្ទាប់ពីរួចរាល់់ យើងត្រូវស្រង់ចេកទាំងនោះចេញឲ្យលឿន និង ដាក់សម្រក់ខ្លាញ់ជាការស្រេច។ ឥឡូវនេះ ចេកឆាបរបស់យើងបានរួចរាល់ រីឯរសជាតិវិញ គឺផ្អែមល្មម និងស្រួយមែនទែន។ ចេកឆាបជាផលិតផលកែច្នៃមួយប្រភេទដែលមានភាពពេញនិយមច្រើនពីសំណាក់អ្នកទទួលទាន ដោយសារតែវាមានរសជាតិឆ្ងាញ់ ស្រួយ ទទួលទានមិនចេះធុញក្នុងនាមជាអាហារកំដរមាត់។ ចេកឆាបក៏ជាអាហារសម្រន់ដែលប្រជាជនខ្មែរជាច្រើនចូលចិត្តពិសា និងចាត់ទុកថាជាបង្អែមមួយបែបរបស់ខ្មែរផងដែរ។